សម័យខ្មែរក្រហម ដែលបានគ្រប់គ្រងកម្ពុជាពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ គឺជាដំណាក់កាលដ៏ខ្មៅងងឹតបំផុតមួយក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលត្រូវបានគេស្គាល់ថាជា របបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្នុងអំឡុងពេលដ៏ខ្លីនេះ ប្រជាជនកម្ពុជារាប់លាននាក់បានបាត់បង់ជីវិតដោយសារការសម្លាប់រង្គាល ការបង្ខំឱ្យធ្វើការហួសកម្លាំង ការអត់ឃ្លាន និងជំងឺ។ ការសម្លាប់រង្គាលនេះបានកើតឡើងដោយសារមនោគមវិជ្ជាជ្រុលនិយមរបស់ខ្មែរក្រហម ដែលមានបំណងបង្កើត "សង្គមបរិសុទ្ធ" ដោយគ្មានវណ្ណៈ សាសនា ទីក្រុង ឬឥទ្ធិពលបរទេស។ ដើម្បីសម្រេចគោលដៅនេះ ពួកគេបានលុបបំបាត់ចោលស្ថាប័នសង្គមចាស់ៗទាំងអស់ រួមទាំងប្រព័ន្ធតុលាការ សាលារៀន វត្តអារាម និងមន្ទីរពេទ្យ។ ខ្មែរក្រហមបានកំណត់គោលដៅសម្លាប់មនុស្សដែលមានចំណេះដឹងច្រើន។ អ្នកមានជំនាញ និងអ្នកចេះដឹង គ្រូបង្រៀន វេជ្ជបណ្ឌិត មន្ត្រីរាជការ វិស្វករ និងអ្នកដែលមានចំណេះដឹងខ្ពង់ខ្ពស់ ត្រូវបានចាត់ទុកជាសត្រូវរបស់បដិវត្តន៍។ អតីតមន្ត្រីរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ លោក លន់ នល់ មន្ត្រីយោធា និងរដ្ឋបាលនៃរបបមុន ត្រូវបានសម្លាប់ស្ទើរតែទាំងអស់។ ជនជាតិភាគតិច ជនជាតិចាម វៀតណាម ចិន និងជនជាតិភាគតិចដទៃទៀត ត្រូវបានរងគ្រោះដោយការសម្លាប់រង្គាល និងការបង្ខំឱ្យផ្លាស់ប្តូរវប្បធម៌។ អ្នកសាសនា ព្រះសង្ឃ គ្រិស្តបរិស័ទ និងឥស្លាម ត្រូវបានសម្លាប់ ឬបង្ខំឱ្យបោះបង់ជំនឿ។ អ្នកដែលមានទំនាក់ទំនងបរទេស អ្នកដែលមានសាច់ញាតិនៅក្រៅប្រទេស ឬធ្លាប់រស់នៅបរទេស ត្រូវបានសង្ស័យថាជាភ្នាក់ងារបរទេស។ អ្នកដែលមិនអនុវត្តតាមគោលការណ៍បក្ស ប្រជាជនទូទៅដែលមិនបានធ្វើតាមបទបញ្ជា ឬត្រូវបានគេចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើសតូចតាច ក៏ត្រូវបានគេសម្លាប់ផងដែរ។ បន្ថែមពីលើនេះទៀតខ្មែរក្រហមបានប្រើវិធីសាស្ត្រសម្លាប់ដ៏ឃោរឃៅជាច្រើន។ ជនរងគ្រោះត្រូវបានគេវាយសម្លាប់ដោយវត្ថុរឹង (ពូថៅ ដំបង) កាប់ សម្លាប់ដោយកាំបិត ឬបាញ់សម្លាប់ ដើម្បីសន្សំគ្រាប់កាំភ្លើង។ មុននឹងសម្លាប់ ជនរងគ្រោះជាច្រើនត្រូវបានគេធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ដើម្បីបង្ខំឱ្យសារភាពពី "កំហុស" ឬ "ផែនការសម្ងាត់" ។ ជាពិសេសគុកទួលស្លែង គឺជាមជ្ឈមណ្ឌលធ្វើទារុណកម្មដ៏ល្បីល្បាញបំផុត។ ប្រជាជនត្រូវបានបង្ខំឱ្យធ្វើការហួសកម្លាំងដោយគ្មានអាហារគ្រប់គ្រាន់ និងការថែទាំសុខភាព។ ហេតុនេះបណ្ដាលឱ្យមនុស្សរាប់សែននាក់ស្លាប់ដោយការអត់ឃ្លាន ហត់នឿយ និងជំងឺឆ្លង។ ប្រជាជននៅតាមទីក្រុងនានាត្រូវបានបង្ខំឱ្យជម្លៀសទៅជនបទ ដើម្បីធ្វើការនៅវាលស្រែ ដែលជាកន្លែងពួកគេត្រូវបានគេបង្ខំឱ្យរស់នៅក្រោមលក្ខខណ្ឌដ៏លំបាកបំផុត។ ទីតាំងរាប់រយត្រូវបានរកឃើញនៅទូទាំងប្រទេស ដែលជាកន្លែងខ្មែរក្រហមបានប្រហារជីវិតមនុស្សយ៉ាងច្រើន។ ចំនួនពិតប្រាកដនៃជនរងគ្រោះនៅតែជាប្រធានបទនៃការជជែកដេញដោល ប៉ុន្តែការប៉ាន់ស្មានទូទៅបង្ហាញថាចន្លោះពី ១.៥ ទៅ ៣ លាននាក់ ត្រូវបានសម្លាប់ ឬស្លាប់ដោយសារមូលហេតុដែលទាក់ទងនឹងរបបខ្មែរក្រហម។ ការសម្លាប់រង្គាលនេះបានបន្សល់ទុកនូវរបួសស្នាមផ្លូវចិត្តដ៏ជ្រាលជ្រៅសម្រាប់ប្រជាជនកម្ពុជា ហើយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសយ៉ាងធ្ងន់ធ្ងរ។